ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ឧត្ដុង្គឧត្ដម និងមានសារៈសំខាន់បំផុតក្នុងព្រះពុទ្ធសាសនា ព្រោះជាពិធីបុណ្យដែលរំលឹកពីព្រះពុទ្ធជាម្ចាស់ បានប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាននៅថ្ងៃដូចគ្នា។ ពិធីនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃពេញបូណ៌មី ដែលត្រូវជាថ្ងៃ ១៥ កើត ខែពិសាខ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំងបីក្នុងពុទ្ធប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើង គឺ៖ ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាន។ ថ្ងៃប្រសូត គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដំបូងគេបង្អស់ក្នុងចំណោមព្រឹត្តិការណ៍ធំៗទាំងបីដែលត្រូវបានរំលឹកក្នុងពិធីបុណ្យវិសាខបូជា។ វាគឺជាថ្ងៃដែល ព្រះសិទ្ធត្ថគោតម បានចាប់បដិសន្ធិពីផ្ទៃព្រះមាតាព្រះនាងសិរិមហាមាយា នៅឯ សួនលុម្ពិនី បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសនេប៉ាល់។ ការប្រសូតនេះជាការចាប់ផ្តើមនៃមហាបុរសមួយរូប ដែលក្រោយមកនឹងដឹកនាំសត្វលោកឱ្យរួចផុតពីសេចក្ដីទុក្ខ។ ថ្ងៃប្រសូតនេះមិនត្រឹមតែជាការចាប់ផ្ដើមនៃជីវិតព្រះអង្គម្ចាស់សិទ្ធត្ថប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណុចចាប់ផ្ដើមនៃព្រះពុទ្ធសាសនាផងដែរ។ ជាដំណើរយាងចុះមកកាន់លោកមនុស្សរបស់ព្រះអង្គ ដើម្បីបំពេញបារមី និងត្រៀមខ្លួនសម្រាប់ភារកិច្ចដ៏ឧត្ដុង្គឧត្ដមក្នុងការដឹកនាំសត្វលោកឱ្យរួចផុតពីវដ្តសង្សារ។ នៅសួនលុម្ពិនី ត្រូវបានគេចាត់ទុកជាទីកន្លែងដ៏ពិសិដ្ឋបំផុតមួយក្នុងព្រះពុទ្ធសាសនា។ ការប្រសូតរបស់ព្រះអង្គនៅទីនោះ ក្រោមដើមសាលព្រឹក្ស ត្រូវបានរៀបរាប់យ៉ាងលម្អិតក្នុងគម្ពីរពុទ្ធប្រវត្តិ និងបានក្លាយជាទីសក្ការបូជាដ៏សំខាន់សម្រាប់ពុទ្ធសាសនិកជនទូទាំងពិភពលោក។ ព្រះអង្គម្ចាស់សិទ្ធត្ថបានប្រសូតមកក្នុងឋានៈជាបុត្ររបស់ព្រះរាជា ហើយត្រូវបានទាយថាអាចក្លាយជាស្តេចចក្រពត្តិដ៏មានអំណាច។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គបានជ្រើសរើសផ្លូវធម៌ លះបង់នូវទ្រព្យសម្បត្តិ និងអំណាចទាំងពួង ដើម្បីស្វែងរកការត្រាស់ដឹង។ ការលះបង់ដ៏ធំធេងនេះ គឺជាគំរូនៃមហាវីរភាព និងបញ្ញាដ៏ខ្ពង់ខ្ពស់ ដែលបង្ហាញពីការយកព្រះធម៌ជាធំ និងមិនគិតពីអត្ថប្រយោជន៍ផ្ទាល់ខ្លួន។ ទោះបីជាការត្រាស់ដឹងមិនទាន់កើតឡើងនៅថ្ងៃប្រសូតក៏ដោយ ក៏ព្រឹត្តិការណ៍នេះជាការចាប់ផ្ដើមនៃដំណើរជីវិតដ៏ពិសិដ្ឋដែលនឹងនាំទៅរកការត្រាស់ដឹងនៅពេលអនាគត។ វាជាជំហានដំបូងនៃគន្លងជីវិតរបស់ព្រះអង្គក្នុងនាមជាព្រះពោធិសត្វ ដែលបានបំពេញបារមីដើម្បីសម្រេចនូវព្រះសព្វញុតញ្ញាណ ជាការដឹងដ៏ក្រៃលែងបំផុតរបស់ព្រះសម្មាសម្ពុទ្ធ។ ថ្ងៃប្រសូតនេះ គឺជាព្រឹត្តិការណ៍ដែលនាំមកនូវសេចក្ដីរីករាយ សេចក្តីសង្ឃឹម និងជាការបំផុសគំនិតយ៉ាងធំធេងសម្រាប់សត្វលោក។ វាជាការរំលឹកថា មហាបុរសមួយរូបបានយាងមកកាន់លោកនេះ ដើម្បីបង្រៀននូវមាគ៌ាធម៌នៃការរំដោះទុក្ខ និងបង្ហាញផ្លូវទៅកាន់សេចក្ដីសុខពិតប្រាកដ។ ថ្ងៃត្រាស់ដឹង គឺជាព្រឹត្តិការណ៍ដ៏សំខាន់ទីពីរ និងជាចំណុចកំពូលនៃពុទ្ធប្រវត្តិ ដែលត្រូវបានរំលឹកក្នុងពិធីបុណ្យវិសាខបូជា។ នេះជាថ្ងៃដែល ព្រះសិទ្ធត្ថបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ដែលជា ការត្រាស់ដឹងដ៏ខ្ពង់ខ្ពស់បំផុត ហើយបានក្លាយជា ព្រះសម្មាសម្ពុទ្ធបរមគ្រូ។ ព្រឹត្តិការណ៍ដ៏មហិមានេះបានកើតឡើងនៅក្រោមដើមពោធិព្រឹក្សក្នុង ពុទ្ធគយា បច្ចុប្បន្នស្ថិតនៅប្រទេសឥណ្ឌា។ ការត្រាស់ដឹងនេះបាននាំមកនូវផ្លូវរំដោះទុក្ខសម្រាប់សត្វលោកទាំងពួង ដោយបង្ហាញផ្លូវដ៏ត្រឹមត្រូវទៅកាន់សេចក្ដីដឹងពិត អភិវឌ្ឍន៍ចិត្ត ចាកចេញពីអវិជ្ជា និងនាំឲ្យជីវិតទទួលបានសេចក្ដីសុខ។ បន្ទាប់ពីការស្វែងរក និងការបដិបត្តិធម៌អស់រយៈពេលជាច្រើនឆ្នាំ ព្រះសិទ្ធត្ថបានសម្រេចនូវបញ្ញាញាណដ៏បរិសុទ្ធ និងខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានយល់ដឹងនូវសច្ចធម៌អំពីជីវិត ទុក្ខ ការកើតទុក្ខ និងផ្លូវនៃការរំលត់ទុក្ខ ដែលជា អរិយសច្ចៈទាំង៤។ ការត្រាស់ដឹងនេះបានធ្វើឱ្យព្រះសិទ្ធត្ថលែងជាមនុស្សធម្មតាទៀតហើយ តែបានក្លាយជាព្រះសម្មាសម្ពុទ្ធ ដែលជាអ្នកត្រាស់ដឹងដោយខ្លួនឯង ហើយអាចបង្រៀនធម៌ដល់អ្នកដទៃបាន។ ព្រះអង្គបានរកឃើញផ្លូវមួយដែលអាចនាំសត្វលោកឱ្យរួចផុតពីការកើត ចាស់ ឈឺ និងស្លាប់។ ពុទ្ធគយាដែលជា កន្លែងព្រះពុទ្ធបានត្រាស់ដឹង និងដើមពោធិព្រឹក្សនៅទីនោះ ត្រូវបានចាត់ទុកជាទីកន្លែងដ៏ពិសិដ្ឋបំផុតក្នុងព្រះពុទ្ធសាសនា។ វាជាកន្លែងដែលពុទ្ធសាសនិកជនទូទាំងពិភពលោកប្រាថ្នាចង់ទៅគោរពបូជាយ៉ាងហោចណាស់ម្ដងក្នុងមួយជីវិត។ ថ្ងៃត្រាស់ដឹង គឺជាការចាប់កំណើតនៃព្រះធម៌ ដែលជាគោលការណ៍សម្រាប់ដឹកនាំមនុស្សជាតិទៅរកសេចក្ដីសុខ សន្តិភាព និងនិព្វាន។ ព្រះធម៌ដែលព្រះអង្គបានត្រាស់ដឹង គឺជាសេចក្ដីពិត និងប្រសិទ្ធភាពក្នុងការអនុវត្ត ដែលអាចប្រើប្រាស់បានគ្រប់កាលៈទេសៈ និងជួយណែនាំសត្វលោកឲ្យរស់ដោយបញ្ញា និងសន្តិភាព។ សម្រាប់ពុទ្ធសាសនិកជន ថ្ងៃត្រាស់ដឹងផ្តល់នូវក្តីសង្ឃឹមថា សត្វលោកទាំងអស់សុទ្ធតែមានសក្ដានុពលក្នុងការរំដោះខ្លួនពីទុក្ខ ប្រសិនបើពួកគេដើរតាមមាគ៌ាដែលព្រះពុទ្ធបានបង្រៀន។ ថ្ងៃត្រាស់ដឹងនេះ គឺជាបេះដូងនៃព្រះពុទ្ធសាសនា ហើយជាថ្ងៃដែលមនុស្សជាតិទទួលបាននូវពន្លឺនៃបញ្ញាសម្រាប់រំដោះខ្លួនចេញពីសេចក្ដីទុក្ខ។ ចំណែកឯថ្ងៃបរិនិព្វាន ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ទីបី និងជាចុងក្រោយបង្អស់ដែលត្រូវបានរំលឹកក្នុងពិធីបុណ្យវិសាខបូជា។ នេះគឺជាថ្ងៃដែល ព្រះសម្មាសម្ពុទ្ធទ្រង់យាងចូលបរិនិព្វាន នៅឯ ក្រុងកុសិនារា បច្ចុប្បន្នស្ថិតនៅប្រទេសឥណ្ឌា។ ការបរិនិព្វាននេះតំណាងឱ្យការបញ្ចប់ភារកិច្ចរបស់ព្រះអង្គក្នុងលោកនេះ ប៉ុន្តែព្រះធម៌របស់ព្រះអង្គនៅតែបន្តស្ថិតស្ថេរដើម្បីដឹកនាំមនុស្ស។ ថ្ងៃបរិនិព្វាន តំណាងឱ្យការសម្រេចនូវគោលដៅខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនា គឺការរំលត់ទុក្ខដោយបរិបូណ៌ និងការរួចផុតពីការកើត ចាស់ ឈឺ និងស្លាប់។ វាជាការបញ្ចប់នូវវដ្តសង្សារដ៏វែងឆ្ងាយ និងពោរពេញទៅដោយទុក្ខវេទនាសម្រាប់ព្រះអង្គផ្ទាល់ ដែលប្រាប់ឲ្យយើងដឹងថា ការចូលដល់ព្រះនិព្វានជាផ្លូវចុងក្រោយនៃការលះបង់។ ព្រះពុទ្ធបានចំណាយពេល ៤៥ ព្រះវស្សា បន្ទាប់ពីការត្រាស់ដឹង ដើម្បីផ្សព្វផ្សាយព្រះធម៌ដល់សត្វលោក។ ថ្ងៃបរិនិព្វាននេះ បង្ហាញថាព្រះអង្គបានបំពេញភារកិច្ចរបស់ព្រះអង្គយ៉ាងពេញលេញ និងបានបើកផ្លូវសម្រាប់មនុស្សជាតិឱ្យដើរតាម។ ក្រុងកុសិនារា ក៏ជាទីកន្លែងដ៏ពិសិដ្ឋមួយក្នុងចំណោមទីសក្ការបូជាធំៗទាំងបួនក្នុងព្រះពុទ្ធសាសនា។ ការយាងចូលបរិនិព្វានរបស់ព្រះអង្គនៅទីនោះបានបន្សល់ទុកនូវទីកន្លែងដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទមកគោរពបូជា។ ទោះបីជាព្រះពុទ្ធជាបុគ្គលបានយាងចូលបរិនិព្វានទៅហើយក្តី ក៏ព្រះធម៌របស់ព្រះអង្គនៅតែបន្តស្ថិតស្ថេរ និងមានឥទ្ធិពលយ៉ាងធំធេងដល់បណ្ដាពុទ្ធសាសនិកជនរាប់ពាន់លាននាក់រហូតមកដល់បច្ចុប្បន្ន។ ព្រះអង្គបានបង្រៀនឱ្យពុទ្ធបរិស័ទពឹងផ្អែកលើព្រះធម៌ជាទីពឹងទីរលឹក មិនមែនពឹងផ្អែកលើព្រះអង្គផ្ទាល់ទេ។ ថ្ងៃបរិនិព្វានក៏ជាការរំលឹកដល់សភាវៈទាំងអស់ថា គ្មានអ្វីស្ថិតស្ថេរជារៀងរហូតនោះទេ។ រាល់អ្វីៗទាំងអស់សុទ្ធតែមិនទៀងទាត់ ដែលហៅថា អនិច្ចំ ជារបស់មិនមែនខ្លួនប្រាណ ដែលហៅថាអនត្តា និងប្រកបដោយទុក្ខ ដែលហៅថា ទុក្ខំ។ នេះជាការដាស់តឿនឱ្យមនុស្សខិតខំប្រឹងប្រែងបដិបត្តិធម៌ ខណៈពេលដែលនៅមានឱកាស។ ថ្ងៃបរិនិព្វាន គឺជាការបិទបញ្ចប់ជំពូកនៃជីវិតរបស់ព្រះពុទ្ធ ប៉ុន្តែវាបានបើកជំពូកថ្មីមួយសម្រាប់ព្រះពុទ្ធសាសនា ដែលជាការបន្តនូវធម៌សម្រាប់សត្វលោកទាំងអស់។ ព្រឹត្តិការណ៍ដ៏មហិមាទាំងបីនេះ សុទ្ធតែបានកើតឡើងនៅថ្ងៃតែមួយ គឺថ្ងៃពេញបូណ៌មីខែពិសាខ ប៉ុន្តែខុសគ្នាតែឆ្នាំប៉ុណ្ណោះ។ នេះហើយជាមូលហេតុដែលធ្វើឱ្យថ្ងៃវិសាខបូជាក្លាយជាថ្ងៃដ៏ពិសិដ្ឋបំផុតសម្រាប់ពុទ្ធសាសនិកជនទូទាំងពិភពលោក។ រីឯការប្រារព្ធពិធីបុណ្យវិសាខបូជា ជាទូទៅត្រូវបានធ្វើឡើងយ៉ាងមហោឡារឹកនៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅបណ្ដាប្រទេសដែលកាន់ព្រះពុទ្ធសាសនា។ ពុទ្ធបរិស័ទទាំងអស់តែងតែទៅវត្តដើម្បីចូលរួមក្នុងពិធីសាសនាផ្សេងៗ ដែលឆ្លុះបញ្ចាំងពីការគោរព ការដឹងគុណ និងការបដិបត្តិធម៌។ មុននឹងឈានដល់ថ្ងៃដ៏ឧត្តុង្គឧត្តមនៃពិធីបុណ្យវិសាខបូជា ព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមិនអាចខ្វះបាននោះគឺ ការបោសសម្អាត និងតុបតែងលម្អវត្តអារាម។ សកម្មភាពនេះមិនមែនត្រឹមតែជាកិច្ចការអនាម័យធម្មតានោះទេ ប៉ុន្តែវាបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅ និងជាការបង្ហាញនូវសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។ មុនថ្ងៃបុណ្យមកដល់ ព្រះសង្ឃ និងពុទ្ធបរិស័ទ ទាំងអស់តែងតែរួមគ្នាអនាម័យ បោសសម្អាតនូវបរិវេណវត្តអារាមទាំងមូល ចាប់ពីព្រះវិហារ រហូតដល់ទីធ្លាជុំវិញ។ បន្ទាប់មក ពួកគេក៏បានរួមគ្នាតុបតែងលម្អវត្តឱ្យមានសោភ័ណភាពស្រស់បំព្រង ដោយប្រើផ្កា ទៀនធូប បដាគ្រប់ពណ៌ និងផ្ទាំងព្រះធម៌។ សកម្មភាពនេះបង្ហាញពីការរៀបចំខ្លួន និងទីកន្លែងឱ្យបានសមរម្យ ដើម្បីទទួលនូវបុណ្យកុសលដ៏ប្រសើរ។ វត្តអារាមស្អាតស្អំ និងមានសណ្តាប់ធ្នាប់ល្អ នឹងបង្កើតបរិយាកាសស្ងប់ស្ងាត់ និងស័ក្តិសមសម្រាប់ការបដិបត្តិធម៌។ ការបោសសម្អាតវត្តអារាម ក៏ជានិមិត្តរូបនៃការសម្អាតចិត្តរបស់ខ្លួនឯងផងដែរ។ ដូចជាការបោសសម្អាតធូលីដី និងភាពកខ្វក់ចេញពីវត្ត ពុទ្ធបរិស័ទក៏ព្យាយាមសម្អាតនូវគំនិតអាក្រក់ អកុសលធម៌ និងកិលេសចេញពីចិត្តរបស់ខ្លួន ដើម្បីឱ្យចិត្តស្អាតបរិសុទ្ធ ត្រៀមទទួលយកព្រះធម៌។ ការចូលរួមចំណែកក្នុងកិច្ចការបោសសម្អាត និងតុបតែងលម្អវត្តអារាម គឺជាការបង្ហាញនូវសទ្ធាជ្រះថ្លា និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះព្រះពុទ្ធសាសនា។ វាជាការរួមចំណែកកម្លាំងកាយចិត្តដើម្បីថែរក្សាទីសក្ការបូជា ដែលជាមជ្ឈមណ្ឌលនៃការរៀនសូត្រ និងការប្រតិបត្តិធម៌។ វត្តអារាមដែលត្រូវបានរៀបចំយ៉ាងស្អាតបាត និងតុបតែងលម្អដោយ ភ្លើងពណ៌ និងទង់សាសនា នឹងបង្កើតបាននូវបរិយាកាសសិរីមង្គល និងទាក់ទាញចិត្តពុទ្ធបរិស័ទឱ្យមានសេចក្ដីជ្រះថ្លាកាន់តែខ្លាំងក្លា ក្នុងការចូលរួមពិធីបុណ្យ។ ក្នុងថ្ងៃបុណ្យវិសាខបូជា ពុទ្ធបរិស័ទទាំងអស់តែងតែផ្ដោតសំខាន់លើការបដិបត្តិធម៌ ដែលក្នុងនោះការកាន់សីល និងការស្ដាប់ធម៌ទេសនា គឺជាសកម្មភាពដ៏សំខាន់ និងមានអត្ថន័យបំផុត។ សកម្មភាពទាំងនេះមិនមែនត្រឹមតែជាទម្លាប់នោះទេ តែជាការបណ្ដុះបណ្ដាលស្មារតី និងការរំលឹកនូវគុណធម៌សម្រាប់ជីវិត។ ពុទ្ធបរិស័ទទាំងប្រុសទាំងស្រី តែងតែនាំគ្នាស្លៀកពាក់ឈុតសយ៉ាងសោមនស្ស និងគោរព សមរម្យនឹងបរិយាកាសបុណ្យ ដើម្បីបង្ហាញការគោរពដល់ព្រះសាសនា។ ពណ៌សនេះតំណាងឱ្យភាពបរិសុទ្ធ ភាពស្អាតស្អំ និងការលះបង់នូវកិលេសតណ្ហា។ ការស្លៀកពាក់បែបនេះជួយរំលឹកចិត្តឱ្យប្រព្រឹត្តតែអំពើល្អ និងរក្សាចិត្តឱ្យស្ងប់ស្ងាត់។ ការកាន់សីលប្រាំ សម្រាប់ពុទ្ធបរិស័ទទូទៅ ឬសីលប្រាំបី សម្រាប់អ្នកដែលចង់បដិបត្តិឱ្យកាន់តែខ្ពស់ នៅតាមវត្តអារាម គឺជាការប្តេជ្ញាចិត្តមិនប្រព្រឹត្តអំពើអាក្រក់ ហើយខិតខំប្រតិបត្តិអំពើល្អ។ ការកាន់សីល ជួយទប់ស្កាត់នូវសកម្មភាពដែលនាំឱ្យកើតទុក្ខ និងបង្កើននូវសន្តិភាពផ្លូវចិត្ត។ នៅក្នុងវត្ត ពុទ្ធបរិស័ទនឹងសមាទានសីល ហើយអង្គុយស្ងៀមស្ងាត់ស្ដាប់ព្រះសង្ឃសូត្រមន្ត និងសម្ដែងធម៌ទេសនា។ ព្រះធម៌ទេសនាទាំងនោះច្រើនតែទាក់ទងនឹងពុទ្ធប្រវត្តិ គោលព្រះធម៌នានារបស់ព្រះពុទ្ធ ដូចជាអរិយសច្ចៈ៤ អរិយមគ្គ៨ និងអត្ថន័យនៃពិធីបុណ្យវិសាខបូជា។ ការស្ដាប់ធម៌ទេសនាជួយឱ្យពុទ្ធបរិស័ទយល់កាន់តែច្បាស់អំពីព្រះធម៌របស់ព្រះពុទ្ធ ដែលជាផ្លូវនាំទៅរកសេចក្តីសុខ និងការរំដោះទុក្ខ។ នេះជាការបណ្ដុះបណ្ដាលស្មារតីឱ្យមានបញ្ញា និងជាការរំលឹកនូវគុណធម៌ទាំងឡាយដែលគួរបដិបត្តិក្នុងជីវិតប្រចាំថ្ងៃ។ វាក៏ជួយឱ្យពួកគេចេះពិចារណានៃជីវិត និងគុណធម៌ ដោយអភិវឌ្ឍការយល់ដឹងខាងក្នុង និងអប់រំចិត្ត។ ក្នុងថ្ងៃបុណ្យវិសាខបូជា ពុទ្ធបរិស័ទភាគច្រើនមិនត្រឹមតែចូលរួមពិធីសាសនាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានចំណាយពេលយ៉ាងយកចិត្តទុកដាក់ដើម្បីបដិបត្តិធម៌ និងអប់រំចិត្តរបស់ខ្លួនផងដែរ។ នេះគឺជាចំណុចស្នូលនៃការអនុវត្តព្រះធម៌ដោយជាក់ស្ដែង ស្របតាមការបង្រៀនដ៏វិសេសវិសាលរបស់ព្រះសម្មាសម្ពុទ្ធ ដែលផ្ដោតលើការបំផ្លាញអវិជ្ជា អភិវឌ្ឍបញ្ញា និងនាំឲ្យចិត្តបានរួចផុត។ ពុទ្ធបរិស័ទបានខិតខំប្រឹងប្រែងស្វែងយល់បន្ថែមអំពីព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ដោយការស្តាប់ធម៌ សូត្រធម៌ និងអនុវត្តធម៌ក្នុងជីវិតប្រចាំថ្ងៃ។ ការអនុវត្តធម៌ក្នុងជីវិតប្រចាំថ្ងៃធ្វើឡើងតាមរយៈការស្ដាប់ធម៌ទេសនា ការអានគម្ពីរព្រះត្រៃបិដក ឬការពិភាក្សាជាមួយព្រះសង្ឃ និងអ្នកប្រាជ្ញធម៌។ ការយល់ដឹងកាន់តែស៊ីជម្រៅអំពីធម៌ ជួយឱ្យពួកគេអនុវត្តបានត្រឹមត្រូវ។ ក្នុងថ្ងៃនេះ ពុទ្ធបរិស័ទរំលឹក និងពិចារណាយ៉ាងជ្រាលជ្រៅនូវគុណព្រះរតនត្រ័យទាំងបីផងដែរ។ ទីមួយ ព្រះពុទ្ធ ជាគុណនៃការត្រាស់ដឹងនូវសច្ចធម៌ និងការបង្រៀនផ្លូវរំដោះទុក្ខដល់សត្វលោក។ ទីពីរ ព្រះធម៌ ជាគុណនៃសច្ចធម៌ដែលព្រះអង្គបានត្រាស់ដឹង និងបានបង្រៀន ដែលនាំមកនូវសន្តិភាព និងសេចក្តីសុខ។ ទីបី ព្រះសង្ឃ ជាគុណនៃព្រះអរិយសង្ឃទាំងឡាយដែលបានបដិបត្តិធម៌តាមព្រះពុទ្ធ និងបន្តផ្សព្វផ្សាយព្រះធម៌ដល់មនុស្សលោក។ ពុទ្ធបរិស័ទព្យាយាមធ្វើសមាធិ និងបដិបត្តិធម៌ ដើម្បីអប់រំចិត្តឱ្យស្ងប់ស្ងៀម និងរម្ងាប់អារម្មណ៍។ ចិត្តស្ងប់ជួយឱ្យពួកគេមើលឃើញសេចក្តីពិតនៃធម្មជាតិ និងកាត់បន្ថយការតានតឹងក្នុងជីវិត។ តាមរយៈការកាន់សីល និងការយល់ដឹងពីផលវិបាកនៃអំពើអាក្រក់ ពុទ្ធបរិស័ទតាំងចិត្តកាត់បន្ថយ ឬលះបង់នូវការប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង។ ក្រៅពីការបដិបត្តិធម៌ ពួកគេក៏ខិតខំបង្កើនការធ្វើបុណ្យកុសលផងដែរ ដូចជាការបរិច្ចាគទាន ការជួយអ្នកដទៃ ការចូលរួមក្នុងកិច្ចការសាធារណៈ និងការអនុវត្តមេត្តាធម៌។ សកម្មភាពទាំងអស់នេះ គឺជាការអនុវត្តជាក់ស្ដែងនៃព្រះធម៌ដូចដែលព្រះសម្មាសម្ពុទ្ធបានបង្រៀន ដោយផ្អែកលើសីល សមាធិ និងបញ្ញា ដែលជាមូលដ្ឋានសម្រាប់នាំឲ្យចិត្តរឹងមាំ។ វាជាការរំលឹកខ្លួនឯងថា ការយល់ដឹងពីធម៌ត្រូវតែផ្សារភ្ជាប់ជាមួយនឹងការអនុវត្តដើម្បីទទួលបានផ្លែផ្កាពិតប្រាកដ។ ថ្ងៃវិសាខបូជា មិនមែនគ្រាន់តែជាពិធីបុណ្យប្រចាំឆ្នាំនោះទេ ប៉ុន្តែជាឱកាសសម្រាប់ពុទ្ធបរិស័ទក្នុងការពិនិត្យមើលខ្លួនឯង អភិវឌ្ឍគុណធម៌ និងបន្តដំណើរលើមាគ៌ានៃការត្រាស់ដឹង។ សកម្មភាពដ៏សំខាន់មួយទៀតដែលពុទ្ធបរិស័ទតែងតែប្រតិបត្តិនោះគឺ ការវេរភត្តាហារ និងចតុបច្ច័យ ទៅប្រគេនព្រះសង្ឃ។ សកម្មភាពនេះមិនត្រឹមតែជាការបង្ហាញនូវការគោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបំពេញនូវទានបារមី និងការស្វែងរកបុណ្យកុសលផងដែរ។ ពុទ្ធបរិស័ទរៀបចំភត្តាហារ ឬអាហារចង្ហាន់ យ៉ាងបរិបូណ៌ទៅប្រគេនព្រះសង្ឃ អាហារទាំងនោះរួមមានបាយ សម្ល នំចំណី និងផ្លែឈើជាដើម។ ការប្រគេនភត្តាហារនេះ គឺដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់ព្រះសង្ឃ ដែលជាអ្នកបួស រស់នៅដោយការពឹងផ្អែកលើការឧបត្ថម្ភពីពុទ្ធបរិស័ទ។ ក្រៅពីភត្តាហារ ពុទ្ធបរិស័ទក៏បានបរិច្ចាគចតុបច្ច័យផងដែរ ដែលជាផ្នែកមួយនៃការគោរពបូជា និងគាំទ្រព្រះពុទ្ធសាសនា។ ចីវរបច្ច័យ មានសំពត់ខោអាវសាវស្បៃ ជាសម្លៀកបំពាក់ គ្រឿងសម្លៀកដណ្ដប់បិទបាំងរាងកាយ ការពារ កេរ្តិ៍ខ្មាស់ជាដើម មានស្បង់ ចីវរ និងបរិក្ខាបន្ទាប់បន្សំ ដូចជា សាដក កន្សែង ជាដើម។ បិណ្ឌបាត្របច្ច័យ មានគ្រឿងបរិភោគ មានអាហារភោជន នំនែក បង្អែម ចំអាប បាយ សម្ល ត្រី សាច់ ប្រហុក ផ្អក អំបិល។ សេនាសនបច្ច័យ ទីលំនៅភូមិស្ថានសម្រាប់ជ្រកកោន ដេកអង្គុយ ស្នាក់អាស្រ័យថ្ងៃយប់ មានផ្ទះសម្បែង កុដិ សាលា កន្ទេល ខ្នើយ វិហារ គ្រែ តុ ទូ កៅអី ឆ្នាំង ចាន ស្លាបព្រា បាត្រ។ គិលានភេសជ្ជបច្ច័យ ថ្នាំសង្កូវ កែរោគ ការពារ ព្យាបាលជម្ងឺដម្កាត់ផ្សេងៗមាន ថ្នាំបូរាណ ឱសថសម័យ សម្រាប់ផឹក លាប ចាក់ ភេសជ្ជៈ ៥ មុខជាដើម មានទឹកដោះរាវ ទឹកដោះខាប់ ប្រេងស្ក ទឹកឃ្មុំ និងទឹកអដ្ឋបានជាដើម ។ ការប្រគេនចតុបច្ច័យទាំងនេះ គឺជាការបង្ហាញនូវការថែរក្សា និងឧបត្ថម្ភដល់ព្រះសង្ឃ ដែលជាអ្នកប្រតិបត្តិធម៌ និងជាអ្នកផ្សព្វផ្សាយព្រះធម៌។ ការប្រគេនភត្តាហារ និងចតុបច្ច័យ គឺជាការបង្ហាញនូវការគោរពបូជាដ៏ខ្ពង់ខ្ពស់ចំពោះព្រះសង្ឃ ដែលជាអ្នករក្សាព្រះធម៌វិន័យ និងជាអ្នកដឹកនាំផ្លូវចិត្តរបស់ពុទ្ធបរិស័ទ។ ពុទ្ធបរិស័ទជឿថា ការធ្វើទានដល់ព្រះសង្ឃ គឺជាការសាងបុណ្យកុសលដ៏ធំធេង។ កុសលផលបុណ្យនេះ នឹងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន និងសេចក្តីសុខនៅជាតិខាងមុខ។ សម្រាប់អ្នកបដិបត្តិធម៌ ការប្រគេនទាននេះគឺជាការបំពេញនូវទានបារមី ដែលជាផ្នែកមួយនៃបារមីទាំង ១០ ដែលព្រះពោធិសត្វត្រូវបំពេញមុននឹងត្រាស់ដឹងជាព្រះពុទ្ធ។ វាជាការបណ្ដុះបណ្ដាលចិត្តឲ្យមានសេចក្ដីលះបង់ និងចេះបោះបង់ចោលអារម្មណ៍កាន់លើទ្រព្យសម្បត្តិ ហើយនិងមិនមានការមិនជាប់ជំពាក់។ ពិធីហែរប្រទក្សិណ គឺជាពិធីដ៏សំខាន់មួយដែលជាចំណុចកំពូលនៃការប្រារព្ធពិធីបុណ្យវិសាខបូជា។ ពិធីនេះជាធម្មតាធ្វើឡើងនៅពេលល្ងាច នៅពេលដែលអាកាសធាតុត្រជាក់ ហើយបរិយាកាសកាន់តែស្ងប់ស្ងាត់ និងស័ក្តិសមសម្រាប់ការរំពឹងគិត។ ពុទ្ធបរិស័ទទាំងអស់ រួមទាំងព្រះសង្ឃផង នាំគ្នាហែរប្រទក្សិណ ដែលមានន័យថា ដើរជុំវិញព្រះវិហារ ឬចេតិយ ដែលជា កន្លែងតម្កល់សារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ។ ការហែរនេះត្រូវធ្វើឡើងចំនួន ៣ ជុំ ហើយជុំនីមួយៗមានអត្ថន័យនិមិត្តរូបរៀងៗខ្លួន តំណាងឱ្យព្រឹត្តិការណ៍សំខាន់ៗទាំងបីនៃពុទ្ធប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធ។ ជុំទី ១ រំលឹកដល់ ថ្ងៃប្រសូត របស់ព្រះអង្គម្ចាស់សិទ្ធត្ថគោតមនៅសួនលុម្ពិនី។ ជុំទី ២ រំលឹកដល់ ថ្ងៃត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្រោមដើមពោធិព្រឹក្សក្នុងពុទ្ធគយា។ ជុំទី ៣ រំលឹកដល់ ថ្ងៃបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធនៅក្រុងកុសិនារា។ ក្នុងពេលហែរប្រទក្សិណ ពុទ្ធបរិស័ទគ្រប់រូបកាន់ទៀន ធូប និងផ្កានៅក្នុងដៃ។ ទៀន តំណាងឱ្យ ពន្លឺព្រះធម៌ ដែលជួយបំភ្លឺផ្លូវឱ្យមនុស្សរួចផុតពីអវិជ្ជា។ ធូប តំណាងឱ្យ សីលធម៌ល្អ និងក្លិនក្រអូបនៃធម៌ដែលផ្សព្វផ្សាយទៅគ្រប់ទិសទី។ ផ្កា តំណាងឱ្យ ភាពបរិសុទ្ធ ភាពស្រស់ស្អាត និងការកើតឡើង រួចរលត់ទៅវិញនៃសង្ខារធម៌។ ក្នុងពេលដើរ ពុទ្ធបរិស័ទខ្លះអាចឧទាននូវពុទ្ធគុណ ធម៌គុណ និងសង្ឃគុណ ឬរំលឹកនឹកដល់គុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃដោយស្ងៀមស្ងាត់។ នេះជាការបង្ហាញនូវការគោរពដឹងគុណ និងសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅចំពោះព្រះរតនត្រ័យ។ ពិធីហែរប្រទក្សិណ គឺជាការបង្ហាញនូវសាមគ្គីភាពរបស់ពុទ្ធបរិស័ទ និងជាទង្វើដ៏ពិសិដ្ឋមួយដែលជួយពង្រឹងជំនឿ និងការបដិបត្តិធម៌ក្នុងចិត្តរបស់ពួកគេ។ ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយក្នុងព្រះពុទ្ធសាសនា ដែលមិនមែនត្រឹមតែជាការរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យជ្រាលជ្រៅជាច្រើនសម្រាប់ពុទ្ធសាសនិកជន។ ការរំលឹកគុណព្រះពុទ្ធ គឺជាបេះដូង និងជាគោលបំណងសំខាន់បំផុតនៃពិធីបុណ្យវិសាខបូជា។ នេះជាឱកាសដ៏ធំមួយសម្រាប់ពុទ្ធបរិស័ទគ្រប់រូប ដើម្បីរំលឹក និងតាំងចិត្តគោរពបូជាចំពោះព្រះសម្មាសម្ពុទ្ធ ដែលជាបមរគ្រូមនុស្ស។ ពុទ្ធបរិស័ទបានរឭកនឹកដល់គុណូបការៈដ៏មហិមារបស់ព្រះអង្គ ដែលទ្រង់បានលះបង់នូវរាជសម្បត្តិ យសស័ក្ដិ និងសេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីស្វែងរកនូវព្រះធម៌។ ព្រះធម៌នេះហើយជាផ្លូវដ៏សំខាន់ដែលនាំឲ្យសត្វលោកទាំងមូលអាចរំដោះពីទុក្ខវេទនា និងវដ្តសង្សារ។ ការរំលឹកពីការលះបង់ និងការត្រាស់ដឹងរបស់ព្រះអង្គ ជួយពង្រឹងសទ្ធា របស់ពុទ្ធបរិស័ទឱ្យកាន់តែមុតមាំចំពោះព្រះរតនត្រ័យ។ ពួកគេយល់កាន់តែច្បាស់ពីតម្លៃនៃព្រះពុទ្ធសាសនា និងផ្លូវដែលព្រះអង្គបានត្រួសត្រាយ។ ពិធីនេះជាការបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានបន្សល់ទុកនូវព្រះធម៌វិន័យដ៏បរិសុទ្ធសម្រាប់ជាប្រទីបបំភ្លឺផ្លូវជីវិត។ បើគ្មានការលះបង់ និងការត្រាស់ដឹងរបស់ព្រះអង្គទេ សត្វលោកនឹងនៅតែលង់លក់ក្នុងសេចក្តីទុក្ខ។ ជីវិត និងការបដិបត្តិធម៌របស់ព្រះពុទ្ធ គឺជាគំរូដ៏ខ្ពង់ខ្ពស់សម្រាប់ពុទ្ធបរិស័ទគ្រប់រូប។ ការរំលឹកពីគុណរបស់ព្រះអង្គ ជំរុញឱ្យពួកគេខិតខំអនុវត្តតាមធម៌ លះបង់អំពើអាក្រក់ និងសាងនូវអំពើល្អ ដើម្បីសម្រេចបាននូវសេចក្ដីសុខពិតប្រាកដ។ ដូច្នេះ ការរំលឹកពីគុណព្រះពុទ្ធក្នុងពិធីបុណ្យវិសាខបូជា មិនមែនគ្រាន់តែជាទង្វើតាមប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្ដុះនូវសតិបញ្ញា ការដឹងគុណ និងជាការជំរុញទឹកចិត្តឱ្យពុទ្ធបរិស័ទបន្តដំណើរលើមាគ៌ាធម៌របស់ព្រះអង្គ។ ការពង្រឹងជំនឿ និងសីលធម៌ គឺជាគោលដៅដ៏សំខាន់មួយនៃការប្រារព្ធពិធីបុណ្យវិសាខបូជា។ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងពិធីសាសនា ពុទ្ធបរិស័ទមានឱកាសដ៏ល្អដើម្បីបណ្ដុះនូវព្រះធម៌ក្នុងជីវិតរបស់ខ្លួន។ របៀបដែលជំនឿ និងសីលធម៌ត្រូវបានពង្រឹង គឺដោយសារការអនុវត្តព្រះធម៌ជាប្រចាំ និងការចួករួមពិធីផ្សេងៗ។ តាមរយៈការចូលរួមពិធីសាសនា ការមកជួបជុំគ្នានៅវត្តអារាម និងការចូលរួមក្នុងពិធីបុណ្យផ្សេងៗ ដូចជាការសូត្រមន្ត ការស្ដាប់ធម៌ទេសនា និងការហែរប្រទក្សិណ ជួយបង្កើតបរិយាកាសនៃភាពជ្រះថ្លា។ បរិយាកាសនេះជម្រុញឱ្យពុទ្ធបរិស័ទមានជំនឿកាន់តែមុតមាំចំពោះព្រះរតនត្រ័យ រួមមាន ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងចំពោះផ្លូវដែលព្រះពុទ្ធបានបង្រៀន។ តាមរយៈការកាន់សីល ការកាន់សីលប្រាំ ឬសីលប្រាំបី គឺជាការអនុវត្តដ៏សំខាន់បំផុត។ សីលប្រាំ ជួយទប់ស្កាត់ការសម្លាប់សត្វ លួចទ្រព្យសម្បត្តិ ប្រព្រឹត្តខុសក្នុងកាម កុហក និងផឹកសុរា។ សីលប្រាំបី បន្ថែមពីលើសីលប្រាំ សីលប្រាំបីក៏តម្រូវឱ្យវៀរចាកពីការបរិភោគអាហារក្រោយថ្ងៃត្រង់ ការរាំច្រៀងភ្លេងភ្លាត់ ការស្លៀកពាក់តុបតែងកាយ និងការដេកលើគ្រែខ្ពស់។ ការកាន់សីលទាំងនេះជួយឱ្យពុទ្ធបរិស័ទចេះទប់ចិត្ត ទប់កាយវាចាឱ្យបានល្អ ហើយលើកកម្ពស់សីលធម៌ផ្ទាល់ខ្លួន។ តាមរយៈការបដិបត្តិធម៌ផ្សេងៗ ក្រៅពីការកាន់សីល ពុទ្ធបរិស័ទក៏ចូលរួមក្នុងការបដិបត្តិធម៌ផ្សេងៗទៀត ដូចជាការធ្វើសមាធិ ការចម្រើនមេត្តាភាវនា ការពិចារណាធម្មជាតិរបស់ជីវិត ។ ការអនុវត្តទាំងនេះជួយឱ្យពួកគេលះបង់អំពើអាក្រក់ កាត់បន្ថយកិលេស តណ្ហា និងប្រព្រឹត្តតែអំពើល្អ។ ជាលទ្ធផល ថ្ងៃវិសាខបូជាក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់ពុទ្ធបរិស័ទក្នុងការពិនិត្យមើលខ្លួនឯង អភិវឌ្ឍគុណធម៌ និងបន្តដំណើរលើមាគ៌ានៃការត្រាស់ដឹង ដែលនាំមកនូវសន្តិភាពផ្លូវចិត្ត និងសេចក្តីសុខក្នុងជីវិតប្រចាំថ្ងៃ។ ការអប់រំអំពីព្រះធម៌ គឺជាគោលបំណងដ៏សំខាន់មួយទៀតនៃពិធីបុណ្យវិសាខបូជា។ ពិធីបុណ្យនេះដើរតួនាទីជាវេទិកាដ៏ល្អមួយដែលជួយផ្សព្វផ្សាយ និងអប់រំសាធារណជនអំពីគោលធម៌សំខាន់ៗរបស់ព្រះពុទ្ធ។ នេះជាឱកាសដ៏មានតម្លៃ ដែលពុទ្ធបរិស័ទអាចបង្កើននូវបញ្ញាស្មារតីរបស់ខ្លួន តាមរយៈការស្តាប់ធម៌ និងសូត្រធម៌ជាដើម។ តួនាទីនៃការអប់រំធម៌ក្នុងបុណ្យវិសាខបូជា មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្រៀនសត្វលោកឲ្យយល់ដឹងអំពីគុណធម៌ និងបង្កើតជីវិតស្របតាមព្រះធម៌។ ការស្ដាប់ធម៌ទេសនា គឺព្រះសង្ឃជាអ្នកតំណាងព្រះពុទ្ធសាសនា នឹងសម្ដែងធម៌ទេសនាយ៉ាងទូលំទូលាយ។ ខ្លឹមសារនៃធម៌ទេសនាជារឿង ពុទ្ធប្រវត្តិ ដែលរំលឹកពីដំណើរជីវិតរបស់ព្រះពុទ្ធ ការលះបង់ និងការត្រាស់ដឹងរបស់ព្រះអង្គ។ អត្ថន័យនៃពិធីបុណ្យ ពន្យល់ពីសារៈសំខាន់នៃថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះពុទ្ធ។ ការបដិបត្តិធម៌ ក្រៅពីការស្ដាប់ធម៌ ពុទ្ធបរិស័ទក៏ត្រូវបានជំរុញឱ្យបដិបត្តិធម៌ជាក់ស្តែង ដូចជាការធ្វើសមាធិ ការចម្រើនភាវនា និងការពិចារណានូវធម្មជាតិរបស់ជីវិត។ ការអនុវត្តជាក់ស្តែងនេះ ជួយឱ្យពួកគេយល់ដឹងកាន់តែច្បាស់អំពីធម៌ដោយខ្លួនឯង មិនមែនត្រឹមតែតាមរយៈការស្ដាប់ប៉ុណ្ណោះទេ។ ការយល់ដឹងអំពីមាគ៌ារំដោះទុក្ខ តាមរយៈការស្ដាប់ និងការបដិបត្តិធម៌ ពុទ្ធបរិស័ទបានយល់ដឹងកាន់តែច្បាស់អំពីមាគ៌ាដែលនាំទៅរកសេចក្តីសុខ សន្តិភាព និងការរួចផុតពីទុក្ខ។ ពួកគេរៀនពីរបៀបគ្រប់គ្រងចិត្តខ្លួនឯង របៀបរស់នៅប្រកបដោយធម៌ និងរបៀបដោះស្រាយបញ្ហាជីវិតដោយបញ្ញា។ ចំណែកឯការរួបរួមសាមគ្គី ក៏ជាអត្ថន័យដ៏សំខាន់មួយទៀតនៃពិធីបុណ្យវិសាខបូជា ដែលបង្ហាញយ៉ាងច្បាស់ពីស្មារតីសហគមន៍ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមពុទ្ធបរិស័ទ។ ពិធីបុណ្យវិសាខបូជាគឺជាឱកាសដ៏ល្អសម្រាប់ពុទ្ធបរិស័ទជួបជុំគ្នាពីគ្រប់ទិសទី មិនថាជិត ឬឆ្ងាយនោះទេ។ អ្នកខ្លះមកពីទីក្រុង អ្នកខ្លះទៀតមកពីជនបទ ឬសូម្បីតែមកពីបរទេស ដើម្បីចូលរួមក្នុងពិធីបុណ្យដ៏ឧត្ដុង្គឧត្ដមនេះ។ ការជួបជុំនេះជួយពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងក្នុងសហគមន៍។ ពុទ្ធបរិស័ទទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសាសនានានា ដូចជា ការសុំសីល ស្តាប់ធម៌ គោរពព្រះសង្ឃ បរិច្ចាគចតុបច្ច័យ និងការធ្វើសមាធិជាដើម។ នេះរួមបញ្ចូលទាំងការបោសសម្អាតវត្តអារាម ការរៀបចំពិធី ពិធីហែរប្រទក្សិណ ការស្ដាប់ធម៌ទេសនា និងការវេរភត្តាហារ។ គ្រប់គ្នាមានគោលបំណងរួមតែមួយ គឺដើម្បីសាងបុណ្យកុសល និងរំលឹកគុណព្រះពុទ្ធ។ ក្នុងអំឡុងពេលបុណ្យ ពុទ្ធបរិស័ទបង្ហាញពីការជួយគ្នាទៅវិញទៅមកយ៉ាងសកម្ម ដូចជាការជួយរៀបចំម្ហូបអាហារ ការរៀបចំកន្លែងអង្គុយ ការសម្អាតបរិវេណវត្ត ឬការណែនាំភ្ញៀវ។ ការជួយគ្នាទៅវិញទៅមកនេះ គឺជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ ការយកចិត្តទុកដាក់ និងការរួមចំណែកក្នុងនាមជាសមាជិកសហគមន៍។ វត្តមាន និងការចូលរួមយ៉ាងច្រើនកុះកររបស់ពុទ្ធបរិស័ទ គឺជាការបង្ហាញពីការគាំទ្រដ៏រឹងមាំចំពោះព្រះពុទ្ធសាសនា។ វាជានិមិត្តរូបនៃការបន្តនូវប្រពៃណី និងជំនឿពីមួយជំនាន់ទៅមួយជំនាន់ ហើយធានាថាព្រះពុទ្ធសាសនានៅតែជាសសរស្តម្ភដ៏សំខាន់មួយក្នុងសង្គម។ សរុបមក ពិធីបុណ្យវិសាខបូជា មិនមែនត្រឹមតែជាពិធីបុណ្យប្រពៃណីមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលវេលាដ៏មានតម្លៃ និងមានអត្ថន័យជ្រាលជ្រៅសម្រាប់ពុទ្ធសាសនិកជនគ្រប់រូប។ ពិធីបុណ្យនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្ត បណ្ដុះគំនិតល្អ និងពង្រឹងសេចក្ដីជំនឿនៅក្នុងព្រះពុទ្ធសាសនា។ តាមរយៈការរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំងបី ការប្រសូត ត្រាស់ដឹង និង បរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធ ដើម្បីអោយពុទ្ធបរិស័ទរឭកនឹកដល់គុណូបការៈរបស់ព្រះពុទ្ធ។ សកម្មភាពនានាដែលបានប្រារព្ធឡើង ដូចជាការបោសសម្អាតវត្តអារាម ការកាន់សីល ការស្ដាប់ធម៌ទេសនា ការបដិបត្តិធម៌ ការវេរភត្តាហារ និងចតុបច្ច័យ រួមទាំងពិធីហែរប្រទក្សិណ សុទ្ធតែជាមធ្យោបាយដ៏ប្រសើរក្នុងការឈ្វេងយល់ពីព្រះធម៌។ ហើយថែមទាំងបានពង្រឹងសទ្ធា និងសីលធម៌ ជំរុញឱ្យពុទ្ធបរិស័ទមានជំនឿកាន់តែមុតមាំ និងខិតខំប្រតិបត្តិធម៌ ព្រមទាំងលះបង់អំពើអាក្រក់។ ជាពិសេសបាន អប់រំបញ្ញា បង្កើនការយល់ដឹងអំពីគោលធម៌សំខាន់ៗរបស់ព្រះពុទ្ធ ដែលជាមាគ៌ានាំទៅរកសេចក្ដីសុខ សន្តិភាព និងការរួចផុតពីទុក្ខ។ ជួយបណ្ដុះស្មារតីសាមគ្គី បង្កើតឱកាសឱ្យពុទ្ធបរិស័ទជួបជុំគ្នា ជួយគ្នាទៅវិញទៅមក និងបង្ហាញការគាំទ្រចំពោះព្រះពុទ្ធសាសនា។ សរុបសេចក្ដីមក ពិធីបុណ្យវិសាខបូជាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីគុណតម្លៃដ៏ខ្ពង់ខ្ពស់នៃព្រះពុទ្ធសាសនា ដែលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្លូវចិត្ត ស្មារតី និងគុណធម៌របស់សហគមន៍ខ្មែរ។